អាពាហ៍ពិពាហ៍តាមបែបប្រពៃណីខ្មែរ មិនមែនត្រឹមតែជាពិធីជួបជុំសាច់ញាតិមិត្តភក្តិ ឬគ្រាន់តែរៀបសែនព្រេនឡើយ តែជាការដែលត្រូវធ្វើតាមផ្លូវច្បាប់ ហើយត្រូវទៅចុះបញ្ជីអាពាហ៍ពិពាហ៍។ វាគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយក្នុងជីវិត ដែលបង្កប់នូវអត្ថន័យជ្រាលជ្រៅជាច្រើន ទាំងសម្រាប់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល។ ដើម្បីជាការបង្ហាញពីស្ថានភាពគ្រួសារ មោទនភាព និងជាការផ្លាស់ប្តូរដ៏ធំធេងពីជីវិតបុគ្គលម្នាក់ៗ ទៅកាន់ជីវិតគ្រួសារមួយ។ ការរៀបអាពាហ៍ពិពាហ៍ ជាពិធីមួយដែលបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ និងទូលំទូលាយដែលតំណាងឲ្យមុខមាត់ដ៏មានកិត្តិយសរបស់គ្រួសារ។ ការសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ គឺបង្ហាញពីភាពចាស់ទុំ និងការត្រៀមខ្លួនរួចជាស្រេចរបស់បុគ្គលម្នាក់ៗក្នុងការទទួលខុសត្រូវលើជីវិតខ្លួនឯង និងគ្រួសារនាពេលអនាគត។ ព្រោះជាការបោះជំហានដ៏ធំមួយចេញពីជីវិតនៅលីវ ឆ្ពោះទៅកាន់ជីវិតគូដែលត្រូវទទួលខុសត្រូវ ការចែករំលែក និងការកសាងអនាគតរួមគ្នា។ នេះជាភស្តុតាងដែលបញ្ជាក់ថា បុគ្គលម្នាក់នោះមានលទ្ធភាពគ្រប់គ្រាន់ទាំងផ្លូវកាយ ចិត្ត និងជីវភាព ដើម្បីដឹកនាំជីវិតគ្រួសារមួយប្រកបដោយសុភមង្គល។ រីឯ ឪពុកម្តាយ ការរៀបចំពិធីមង្គលការជូនកូន គឺជាក្តីប្រាថ្នា និងជាសមិទ្ធផលដ៏ធំបំផុតមួយក្នុងជីវិតរបស់ពួកគាត់។ វាជាការសម្រេចបាននូវគោលបំណងដែលជាកាតព្វកិច្ចចំពោះកូន ក្នុងការចិញ្ចឹមបីបាច់ថែរក្សា បង្រៀនទូន្មាន និងជាពិសេសគឺការរៀបចំឲ្យកូនមានគូស្រករត្រឹមត្រូវ មានគ្រួសារមួយដ៏កក់ក្តៅ។ ពិធីនេះបង្ហាញពីការលះបង់ និងក្តីស្រឡាញ់ដ៏ធំធេងរបស់ឪពុកម្តាយ ដែលបានខិតខំប្រឹងប្រែង ចិញ្ចឹមបីបាច់ ដើម្បីអនាគតរបស់កូនបានទទួលគ្រួសារថ្មី។ ហេតុនេះហើយ ការរៀបអាពាហ៍ពិពាហ៍គឺជាមូលដ្ឋានគ្រឹះនៃការបន្តពូជពង្សវង្សត្រកូលផងដែរ។ តាមរយៈការរួមរស់ជាមួយគ្នា គូស្វាមីភរិយាអាចបង្កើតកូនចៅ ដើម្បីបន្តនាមត្រកូល និងមរតកវប្បធម៌គ្រួសារ ដែលជាការរក្សានូវអត្តសញ្ញាណជាតិ និងសង្គម។ ទទ្ទឹមនឹងនេះផងដែរ ពិធីមង្គលការក៏ជាការចាប់ផ្ដើមនៃការរៀនគ្រប់គ្រងគ្រួសារដូចគ្នា។ គូស្វាមីភរិយាថ្មីនឹងត្រូវរៀនពីរបៀបរស់នៅរួមគ្នា ការចែករំលែក ការអធ្យាស្រ័យ ការដោះស្រាយបញ្ហា និងការកសាងអនាគតរួមគ្នា។ ចំណែកឯ ឪពុកម្តាយ និងចាស់ទុំក៏ដើរតួជាអ្នកណែនាំ និងផ្ទេរនូវចំណេះដឹងបទពិសោធន៍នៃការគ្រប់គ្រងគ្រួសារដល់កូនៗរបស់ពួកគេ។ ម្យ៉ាងវិញទៀត មិនមែនត្រឹមតែភ្ជាប់ទំនាក់ទំនាងរវាងមនុស្សពីរនាក់នោះទេ គឺភ្ជាប់គ្រួសារទាំងពីរ ខាងកូនកំលោះ និងកូនក្រមុំ ឲ្យក្លាយជាសាច់ញាតិជិតស្និទ្ធថែមទៀតផង។ ជាពិសេស គឺដើម្បីឲ្យមានការសាមគ្គីគ្នា ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ទាំងក្នុងគ្រាលំបាក និងគ្រាមានក្តីសុខ ដែលជាគំរូនៃភាពរឹងមាំរបស់គ្រួសារខ្មែរ។ ការរៀបអាពាហ៍ពិពាហ៍ជាផ្លូវការ គឺធ្វើឡើងដើម្បីឲ្យសង្គមទទួលស្គាល់នូវចំណងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយា។ ធ្វើឲ្យពួកគេមានកិត្តិយស និងឋានៈសមរម្យក្នុងសហគមន៍ ជាពិសេសត្រូវបានចាត់ទុកជាមនុស្សពេញសិទ្ធិដែលអាចចូលរួមសកម្មភាពសង្គមបាន។ ពួកគេត្រូវរៀនពីរបៀបរស់នៅប្រកបដោយសីលធម៌ សុជីវធម៌ និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ ដូច្នេះហើយ គ្រួសារដែលរឹងមាំ ប្រកបដោយសុភមង្គល និងមានសីលធម៌ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងសង្គមមួយឲ្យមានការរីកចម្រើន ស្ថេរភាព និងភាពសុខដុមរមនា។ បន្ថែមពីលើនេះទៀត ដូចទៅនឹងពាក្យដែលគេហៅថា គ្រួសារគឺជាកោសិកាមូលដ្ឋាននៃសង្គម។ ចំពោះ ការរៀបអាពាហ៍ពិពាហ៍ខ្មែរនេះ គឺជារឿងធំធេងដែលមិនអាចកាត់ថ្លៃបាន។ និយាយជារួមមក វាជាការបូកបញ្ចូលគ្នានៃសមិទ្ធផលផ្ទាល់ខ្លួន ការបង្ហាញមុខមាត់គ្រួសារ ការបន្តកេរដំណែលប្រពៃណី និងការផ្លាស់ប្តូរទៅកាន់ជីវិតគ្រួសារមួយដែលពេញលេញ។ ថែមទាំង ពោរពេញទៅដោយតម្លៃនៃសង្គម សីលធម៌ និងកិត្តិយស ដែលទាំងអស់នេះហើយជាសរសរទ្រូងនៃសង្គមខ្មែរ។